បាយឆាគ្រឿងសមុទ្រ គឺជាមុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងសម្បូរជីវជាតិពីគ្រឿងសមុទ្រ។ ចំពោះគ្រឿងផ្សំសម្រាប់ឆានេះមាន បាយស បង្គា មឹក ពងទា ខ្ទឹមសចិញ្ច្រាំ ប្រេងឆា ប្រេងខ្យង ទឹកត្រី ស្ករស ប៊ីចេង ឬម្សៅស៊ុប។ ទឹកត្រី១ស្លាបព្រាបាយ ស្ករស១ស្លាបព្រាកាហ្វេ ប៊ីចេង ឬម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ រីឯបន្លែវិញមាន ការ៉ុតហាន់ជាចំណិតតូចៗ ស្លឹកខ្ទឹមហាន់ ប៉េងប៉ោះ ត្រសក់។ ចំពោះរបៀបធ្វើ ជាដំបូងយើងត្រូវដាក់ខ្ទះឱ្យក្តៅ រួចចាក់ប្រេងឆាចូល។ ហើយពេលប្រេងក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំចូលឆាឱ្យឈ្ងុយ។ រួចមក ដាក់បង្គា និងមឹកចូលឆាឱ្យឆ្អិនល្មម រួចដួសទុកមួយឡែក។ ទើបយើង បំបែកពងទាដាក់ចូល រួចឆាបំបែកច្របល់ឱ្យឆ្អិន។ បន្ទាប់មក ដាក់បាយចូល រួចច្របល់ឱ្យសព្វជាមួយពងទា និងខ្ទឹមស។ បន្ទាប់់ពីនេះ ថែមប្រេងខ្យង ទឹកត្រី ស្ករស និងប៊ីចេង ម្សៅស៊ុប កូរឱ្យសព្វ។ បន្ថែមពីនេះទៀតយើងដាក់បន្លែដូចជា ការ៉ុត ពោតបារាំងឆាចូលឱ្យទន់បន្តិច។ បន្ទាប់មក ដាក់បង្គានិងមឹកដែលឆារួចចូល កូរច្របល់ឱ្យសព្វ រហូតដល់បាយក្តៅ និងឆ្អិនល្អ។ ចុងក្រោយ ដួសដាក់ចាន រោយស្លឹកខ្ទឹម រៀបចំជាមួយប៉េងប៉ោះ ត្រសក់ យើងក៏អាចបន្ថែមបន្លែផ្សេងៗទៀតទៅតាមចំណូលចិត្ត ដូចជា សណ្តែកគួរជាដើម សម្រាប់បរិភោគ។ ដើម្បីឱ្យបាយឆាមានរសជាតិឆ្ងាញ់ គួរប្រើបាយកក ឬ បាយដែលទុកក្នុងទូទឹកកកយ៉ាងហោចណាស់ ៤ ទៅ ៦ ម៉ោង។ បើប្រើបាយក្តៅពេកទៅឆាបាយ នោះនឹងធ្វើឱ្យបាយឆាស្អិត។